នៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា សម្លៀកបំពាក់ប្រចាំថ្ងៃសម្រាប់ប្រជាជនទូទៅគឺមានច្រើនបែបច្រើនយ៉ាងណាស់អាស្រ័យទៅលើពេលវេលានិងតម្រូវការជាក់ស្ដែង។ សម្លៀកបំពាក់ប្រចាំថ្ងៃសម្រាប់ប្រជាជនទូទៅគឺផ្តោតសំខាន់លើ ភាពងាយស្រួល និង ប្រសិទ្ធភាពជាក់ស្តែង សមស្របសម្រាប់អាកាសធាតុក្តៅ និងការងារកសិកម្ម។ ចំពោះ បុរសនៅពេលព្រឹក ឬ ពេលថ្ងៃជាពេលដែលត្រូវទៅស្រែចំការ ពួកគេតែងតែពាក់អាវដៃវែង ឬ អាវដៃខ្លីដែលធ្វើពីកប្បាស។ ប៉ុន្តែគេនិយមពាក់អាវដៃវែងច្រើនជាង ព្រោះអាវដៃវែងអាចជួយការពារកម្តៅថ្ងៃ ពេលធ្វើការនៅតាមវាលស្រែចំការច្រើនជាងអាវដៃខ្លី។ ចំំណែកឯខោវិញ ពេលខ្លះគេអាចស្លៀកខោជើងវែង ឬ ខោជើងខ្លីដែលធ្វើពីកប្បាសស្រាល គឺវាអាស្រ័យទៅលើការងារជាក់ស្ដែង។ ពេលខ្លះគេក៏ឃើញបុរសមួយចំនួនស្លៀកខោខូវប៊យក្នុងពេលបំពេញការងារទោះបីជាវាអាចក្តៅបន្តិចក៏ដោយ។ បន្ទាប់ពីការស្លៀកពាក់ខោអាវដើម្បីការពាររាងកាយហើយ បុរសក៏បានពាក់មួកដែលធ្វើពីស្លឹកត្នោត ឬមួកដែលធ្វើពីសាច់ក្រណាត់។ បុរសភាគច្រើននៅជនបទតែងតែប្រើប្រាស់ក្រមាជាប្រចាំមិនថានៅផ្ទះ ឬទៅធ្វើស្រែចំការឡើយ។ នៅជនបទ ពេលនៅផ្ទះគេចូលចិត្តពាក់ស្បែកជើងផ្ទាត់ ព្រោះវាមានភាពងាយស្រួល។ ចំណែកឯពេលទៅធ្វើស្រែចំការគេចូលចិត្តពាក់ស្បែកជើងកវែងដើម្បី ការពារជើងពីការសើម ការមុត ឬ សត្វមានពិសខាំជាដើម។ គេក៏ច្រើនឃើញបុរសប្រើប្រាស់ក្រមាដើម្បីស្លៀកផងដែរ ជាពិសេសនៅពេល ងូតទឹក ពេលសម្រាកថ្ងៃត្រង់ និងពេលគេងពេលយប់ជាដើម។ ជាពិសេសជាងនេះទៅទៀតគេក៏ឃើញមានបុរសមួយចំនួនស្លៀកសំពត់របស់ស្រ្តីផងដែរ។ ចំណែកឯស្រីវិញនិយមពាក់អាវដៃវែង ឬអាវកក្អមដែលជាប្រភេទអាវបិទបាំងរាងកាយពីកម្ដៅថ្ងៃបានល្អ។ ហើយស្រ្តីនៅជនបទពុំចូលចិត្តពាក់អាវដៃខ្លី ឬអាវដៃវៀលនោះទេ។ បន្ថែមពីអាដៃវែងហើយស្រ្តីនៅជនបទក៏បានពាក់អាវធំមួយជាន់បន្ថែមទៀត ដោយពួកគេធ្វើបែបនេះគឺដើម្បីការពារកម្ដៅថ្ងៃនិងរក្សាស្បែករបស់ពួកគេ។ ចំពោះស្រ្ដីក្មេងៗចូលចិត្តស្លៀកខោជើងវែង ឯស្រ្តីចំណាស់ៗចូលចិត្តស្លៀកសំពត់ និងខោជើងវែងជាដើម។ នៅពេលដែលស្ត្រីនៅជនបទត្រូវការចេញទៅក្រៅ ឬពួកគេទៅស្រែចំការពួកគេតែងតែពាក់មួកដែលមានឆាងធំនិងមានក្រមារុំមុខបន្ថែមទៀត។ ហើយស្រ្តីនៅជនបទនិយមពាក់ស្បែកជើងផ្ទាត់ ឬស្បែកជើងស៊កជាដើម។ បើនិយាយពីកុមារនៅជនបទវិញ ពួកគេភាគច្រើនតម្រូវឲ្យពាក់អាវដៃវែងខោជើងវែងដែលមានលក្ខណៈរលុងនិងទូលាយដើម្បីការពារខ្លួនពីសត្វមូសនិងអាកាសធាតុក្ដៅ។ ការស្លៀកពាក់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនៅតំបន់ជនបទមិនត្រឹមតែដើម្បីការពាររាងកាយប៉ុណ្ណោះទេ តែវាបានបង្ហាញពីជីវភាពរស់នៅយ៉ាងសាមញ្ញរបស់ពួកគេផងដែរ។